រាជសព្ទ និងពាក្យកិត្តិយសដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទម្រង់ទំនាក់ទំនងខ្មែរ ដោយឆ្លុះបញ្ចាំងពីប្រព័ន្ធឋានានុក្រមសង្គមដ៏ជ្រាលជ្រៅ និងការគោរពប្រតិបត្តិ។ ការប្រើប្រាស់ភាសាទាំងនេះមិនមែនគ្រាន់តែជាលក្ខណៈវេយ្យាករណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងអត្តសញ្ញាណខ្មែរ។ រាជសព្ទ ដែលត្រូវបានគេស្គាល់ផងដែរថាជា ភាសាព្រះមហាក្សត្រ គឺជាទម្រង់ភាសាខ្មែរដ៏ពិសេសមួយ ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ទំនាក់ទំនងជាមួយ ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់។ ភាសាដ៏វិសេសវិសាលនេះមានលក្ខណៈខុសប្លែកពីភាសាខ្មែរទូទៅ ដែលយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទាំងវាក្យសព្ទ កិរិយាសព្ទ និងរចនាសម្ព័ន្ធប្រយោគ។ ឧទាហរណ៍ជាក់ស្តែងនៃភាពខុសគ្នាទាំងនេះរួមមាន ពាក្យ សោយ ត្រូវបានប្រើជំនួសឱ្យពាក្យ បរិភោគ នៅពេលសំដៅលើព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្ស។ ពាក្យ ចូលទិវង្គត ត្រូវបានប្រើសម្រាប់សម្គាល់ការសោយទីវង្គតរបស់ព្រះអង្គម្ចាស់ជំនួសពាក្យ ស្លាប់។ វាបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះឋានៈ និងកិត្តិយសរបស់បុគ្គលជាន់ខ្ពស់ទាំងនោះ។ រាជសព្ទ មិនត្រឹមតែជាទម្រង់ភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើរបៀបដែលជនជាតិខ្មែរទំនាក់ទំនងគ្នាទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃឋានានុក្រមសង្គម។ ឥទ្ធិពលទាំងនោះរួមមាន ការគោរព និងឋានៈ ភាពខុសគ្នាផ្នែកសង្គម ការបណ្តុះបណ្តាល និងការអភិរក្ស។ ការប្រើប្រាស់រាជសព្ទមិនមែនត្រឹមតែជាទម្រង់នៃការនិយាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសសរស្តម្ភមួយនៃការបង្ហាញការគោរពយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមខ្មែរ។ តាមរយៈភាសានេះ វាបង្ហាញយ៉ាងច្បាស់លាស់ពីការទទួលស្គាល់នូវឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស។ រាជសព្ទដើរតួជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ពីការទទួលស្គាល់អំណាច និងកិត្តិយសរបស់ព្រះអង្គម្ចាស់ទាំងនោះ។ នេះជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធជំនឿ និងតម្លៃរបស់សង្គមខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងការគោរពចំពោះអ្នកដឹកនាំ និងឥស្សរជនជាន់ខ្ពស់។ ដូច្នេះ ការប្រើប្រាស់រាជសព្ទមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងពីវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ រាជសព្ទដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត គម្លាតជាក់លាក់រវាងអ្នកនិយាយ និងអ្នកស្ដាប់។ នេះគឺដោយសារតែភាសានេះបញ្ជាក់យ៉ាងច្បាស់លាស់ពីភាពខុសគ្នាផ្នែកឋានៈសង្គមរវាងបុគ្គល។ នៅពេលដែលរាជសព្ទត្រូវបានប្រើប្រាស់ ទំនាក់ទំនងនឹងក្លាយជាផ្លូវការ ហើយវាបានកំណត់នូវច្បាប់នៃការបញ្ចេញមតិយ៉ាងតឹងរ៉ឹង។ តាមរយៈការប្រើប្រាស់រាជសព្ទ អ្នកនិយាយកំពុងបង្ហាញថាពួកគេយល់ពីតួនាទី និងឋានៈរបស់បុគ្គលដែលពួកគេកំពុងនិយាយជាមួយ។ នេះមិនមែនត្រឹមតែជាការគោរពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលស្គាល់នូវឋានានុក្រមនៅក្នុងសង្គមខ្មែរផងដែរ។ ការរក្សាបាននូវរាជសព្ទ គឺជាកិច្ចការមួយដែលទាមទារការបណ្តុះបណ្តាលជាបន្តបន្ទាប់ និងការខិតខំប្រឹងប្រែងដើម្បីអភិរក្ស។ ដំណើរការនេះមិនត្រឹមតែជាការរៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្តវេននូវបេតិកភណ្ឌវប្បធម៌ដ៏សំខាន់មួយផងដែរ។ ជាប្រវត្តិសាស្ត្រ មន្ត្រីរាជការ និងអ្នកបម្រើការក្នុងវាំង គឺជាបុគ្គលសំខាន់ដែលទទួលខុសត្រូវក្នុងការរៀនសូត្រ និងប្រើប្រាស់រាជសព្ទ។ ពួកគេត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដើម្បីធានាថាការប្រើប្រាស់ភាសានេះមានភាពត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ។ ការបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តោតលើវាក្យសព្ទ និងវេយ្យាករណ៍ប៉ុណ្ណោះទេ។ ប៉ុន្តែក៏រួមបញ្ចូលទាំងការយល់ដឹងអំពីសារៈសំខាន់នៃរាជសព្ទក្នុងបរិបទនៃការគោរព និងឋានានុក្រមសង្គមផងដែរ។ តាមរយៈការបន្តបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង រាជសព្ទបានបន្តរស់រានមានជីវិតពីមួយជំនាន់ទៅមួយជំនាន់។ នេះជាមធ្យោបាយដ៏សំខាន់មួយក្នុងការអភិរក្សកេរដំណែលវប្បធម៌ និងប្រពៃណីរាជវង្សរបស់កម្ពុជា។ រាជសព្ទមិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសជាតិ។ វាជាភស្តុតាងរស់រវើកនៃប្រព័ន្ធរាជានិយម និងតម្លៃវប្បធម៌ខ្មែរដ៏យូរលង់ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម។ ដូច្នេះ ការអភិរក្សរាជសព្ទគឺស្មើនឹងការថែរក្សាបេះដូងនៃអត្តសញ្ញាណជាតិខ្មែរ។ ពាក្យកិត្តិយស គឺជាផ្នែកមួយដ៏សំខាន់នៃភាសាខ្មែរដែលត្រូវបានប្រើ។ ដើម្បីបង្ហាញពីការគោរព ចំពោះបុគ្គលដែលមានវ័យចំណាស់ ឋានៈខ្ពស់ ឬមានគុណសម្បត្តិលេចធ្លោ។ ការប្រើប្រាស់ពាក្យទាំងនេះឆ្លុះបញ្ចាំងពីប្រព័ន្ធតម្លៃសង្គមដែលឲ្យតម្លៃលើការគោរពគ្នាទៅវិញទៅមក។ ពាក្យកិត្តិយសអាចមានទម្រង់ជាច្រើនដូចជា សព្វនាម កិរិយាសព្ទ និងនាម។ សព្វនាមកិត្តិយស គឺជាពាក្យដែលគេប្រើសម្រាប់ជំនួសឈ្មោះបុគ្គល ដើម្បីបង្ហាញនូវការគោរព។ ការប្រើប្រាស់សព្វនាមទាំងនេះគឺមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃរបស់ខ្មែរ។ ឧទាហរណ៍ជាក់ស្តែងរួមមាន លោក ឬ លោកស្រី ពាក្យទាំងនេះត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់បុគ្គលដែលគួរឱ្យគោរព ដោយមិនប្រកាន់ភេទ ឬឋានៈជាក់លាក់ណាមួយឡើយ។ វាបង្ហាញពីការគួរសម និងការទទួលស្គាល់ចំពោះអ្នកដែលយើងកំពុងនិយាយជាមួយ ឬនិយាយអំពី។ អ្នកគ្រូ ឬ លោកគ្រូ ទាំងនេះគឺជាពាក្យកិត្តិយសជាក់លាក់ដែលប្រើសម្រាប់សំដៅទៅលើគ្រូបង្រៀន។ ការប្រើពាក្យនេះឆ្លុះបញ្ចាំងពីការគោរពដ៏ខ្ពង់ខ្ពស់ដែលសង្គមខ្មែរមានចំពោះអ្នកផ្ដល់ចំណេះដឹង។ ក្រៅពី លោក លោកស្រី អ្នកគ្រូ និង លោកគ្រូ នៅមានសព្វនាមកិត្តិយសជាច្រើនទៀតដែលប្រើប្រាស់តាមស្ថានភាព និងទំនាក់ទំនងខុសៗគ្នាផ្សេងទៀតដែរ។ ពាក្យ អ្នក អ្នកនាង អ្នកកំលោះ អ្នកកញ្ញា ប្រើសម្រាប់សំដៅលើបុគ្គលទូទៅដែលមានវ័យប្រហែលគ្នា ឬក្មេងជាងបន្តិច។ ប៉ុន្តែនៅតែបង្ហាញការគួរសម ជាពិសេសនៅពេលដែលយើងមិនសូវស្គាល់គ្នា។ ពាក្យ អ្នកនាង សម្រាប់នារីនៅលីវ និង អ្នកកំលោះ សម្រាប់បុរសនៅលីវ ពេលខ្លះក៏ត្រូវបានប្រើដែរ។ ពាក្យ បង បងស្រី បងប្រុស ប្រើសម្រាប់អ្នកដែលមានវ័យចាស់ជាងយើងបន្តិច ឬអ្នកដែលយើងចាត់ទុកដូចជាបងប្អូន។ នេះបង្ហាញពីភាពស្និទ្ធស្នាលផង និងការគោរពផងដែរ។ ពាក្យ មីង ពូ អ៊ុំ អ៊ុំស្រី អ៊ុំប្រុស ប្រើសម្រាប់សំដៅលើបុគ្គលដែលមានវ័យចំណាស់ជាងឪពុកម្ដាយរបស់យើង ឬអ្នកដែលយើងចាត់ទុកដូចជាញាតិមិត្ត។ ពាក្យទាំងនេះបង្ហាញពីការគោរពចំពោះអ្នកដែលមានបទពិសោធន៍ជីវិតច្រើនជាង។ ពាក្យ ឪពុក ម្ដាយ ជីដូន ជីតា ត្រូវបានប្រើដើម្បីសំដៅលើឪពុកម្ដាយផ្ទាល់របស់យើង ឬជីដូនជីតា ដោយផ្ទាល់ ដែលបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់។ ព្រះអង្គ ជាសព្វនាមកិត្តិយសខ្ពស់បំផុត ប្រើសម្រាប់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងព្រះសង្ឃថេរៈជាន់ខ្ពស់។ ការប្រើពាក្យនេះបង្ហាញពីការគោរពដ៏វិសេសវិសាល។ ការប្រើប្រាស់សព្វនាមកិត្តិយសបានត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យការសន្ទនារបស់យើងមានលក្ខណៈសមរម្យប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយឱ្យយើងបង្ហាញការគោរព និងរក្សាចំណងទំនាក់ទំនងល្អក្នុងសង្គមផងដែរ។ នៅក្នុងភាសាខ្មែរ កិរិយាសព្ទកិត្តិយស ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីការគួរសម និងការគោរព។ វាគឺជាពាក្យដែលត្រូវបានប្រើជំនួសកិរិយាសព្ទធម្មតា ដើម្បីលើកកម្ពស់កម្រិតនៃភាពសមរម្យនៅក្នុងការទំនាក់ទំនង ជាពិសេសនៅពេលនិយាយជាមួយអ្នកដែលមានវ័យ ឬឋានៈខ្ពស់ជាង។ ឧទាហរណ៍ទូទៅរួមមាន ជម្រាប នេះជាកិរិយាសព្ទដែលត្រូវបានប្រើជំនួសពាក្យ ប្រាប់ នៅពេលដែលអ្នកនិយាយទៅកាន់បុគ្គលណាដែលមានវ័យ ឬឋានៈខ្ពស់ជាង។ ការប្រើប្រាស់ពាក្យ ជម្រាប បង្ហាញពីការគោរព និងការទទួលស្គាល់ចំពោះអ្នកស្ដាប់។ អញ្ជើញ ពាក្យនេះត្រូវបានប្រើជំនួសកិរិយាសព្ទ ហៅ ដើម្បីបង្ហាញការគួរសមក្នុងការអញ្ជើញនរណាម្នាក់។ វាមានន័យថា សូមអញ្ជើញ ឬ សូមអញ្ជើញមក ឧទាហរណ៍សូមអញ្ជើញលោកគ្រូចូលរួមក្នុងពិធីជប់លៀងរបស់យើង។ ការទូល ក្រាបទូល ថ្វាយបង្គំគាល់ ពាក្យទាំងនេះត្រូវបានប្រើប្រាស់នៅពេលនិយាយជាមួយព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ឬព្រះសង្ឃថេរ។ វាជាកិរិយាសព្ទកិត្តិយសខ្ពស់បំផុតដែលបង្ហាញការគោរពដាច់ខាត ឧទាហរណ៍ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបទូល ព្រះអង្គជ្រាប។ និមន្ត ប្រើសម្រាប់អញ្ជើញព្រះសង្ឃ ពាក្យនេះបង្ហាញពីការគោរពពិសេសចំពោះបព្វជិតភាព ឧទាហរណ៍ សូមនិមន្តព្រះតេជគុណសោយភត្តាហារ។ យាង ប្រើសម្រាប់អញ្ជើញព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្ស វាជាពាក្យគួរសមដែលបញ្ជាក់ពីឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ឧទាហរណ៍ សូមយាងព្រះអង្គចូលទតកិច្ចការ។ ទទួលពាក្យ ទទួលបញ្ជា ប្រើដើម្បីបង្ហាញថា យើងស្ដាប់ឮ ឬយល់ព្រមតាមអ្វីដែលអ្នកមានឋានៈខ្ពស់បាននិយាយ ឬបញ្ជា ឧទាហរណ៍ បាទ ចាស! ខ្ញុំទទួលពាក្យលោកគ្រូហើយ។ ការប្រើប្រាស់កិរិយាសព្ទកិត្តិយសទាំងនេះ ជួយឱ្យការទំនាក់ទំនងប្រព្រឹត្តទៅដោយរលូន និងសមរម្យ ព្រមទាំងរក្សាបាននូវប្រពៃណីល្អៗរបស់សង្គមខ្មែរ។ នាមកិត្តិយស គឺជាប្រភេទពាក្យកិត្តិយសដែលប្រើជាគោរមងារ ឬងារសម្រាប់ហៅបុគ្គលដែលមានឋានៈ ឬតួនាទីជាក់លាក់ក្នុងសង្គម។ ការប្រើប្រាស់នាមកិត្តិយសទាំងនេះមិនត្រឹមតែជាការបង្ហាញការគោរពប៉ុណ្ណោះទេ តែវាក៏បញ្ជាក់ពីការទទួលស្គាល់ចំពោះមុខងារ ឬគុណសម្បត្តិរបស់បុគ្គលនោះផងដែរ។ ឧទាហរណ៍សំខាន់ៗរួមមាន ព្រះតេជគុណ នេះជាគោរមងារដែលត្រូវបានប្រើសម្រាប់ព្រះសង្ឃ។ ការហៅព្រះសង្ឃថា ព្រះតេជគុណ បង្ហាញពីការគោរពខ្ពស់ចំពោះព្រះពុទ្ធសាសនា និងចំពោះព្រះសង្ឃជាអ្នកតំណាងឱ្យព្រះធម៌។ វាឆ្លុះបញ្ចាំងពីជំនឿ និងតម្លៃសាសនាដ៏ជ្រាលជ្រៅនៅក្នុងសង្គមខ្មែរ។ សម្ដេច ជាគោរមងារសម្រាប់ឥស្សរជនជាន់ខ្ពស់ដែលមានតួនាទីសំខាន់ក្នុងសង្គម ឬរដ្ឋ។ ពាក្យ សម្ដេច ត្រូវបានប្រើសម្រាប់ថ្នាក់ដឹកនាំកំពូលៗ ទាំងក្នុងរាជវង្សានុវង្ស ព្រះសង្ឃជាន់ខ្ពស់ និងមន្ត្រីរាជការកំពូលៗ។ ការប្រើប្រាស់ងារនេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអំណាច កិត្តិយស និងឥទ្ធិពលរបស់បុគ្គលទាំងនោះ។ ក្រៅពី ព្រះតេជគុណ និង សម្ដេច នៅមាននាមកិត្តិយសជាច្រើនទៀតដែលត្រូវបានប្រើប្រាស់នៅក្នុងភាសាខ្មែរ ដើម្បីបង្ហាញពីការគោរពចំពោះបុគ្គលដែលមានឋានៈ តួនាទី ឬគុណសម្បត្តិលេចធ្លោ។ ការប្រើប្រាស់ងារទាំងនេះឆ្លុះបញ្ចាំងពីប្រព័ន្ធតម្លៃ និងឋានានុក្រមសង្គមខ្មែរ។ ឧទាហរណ៍បន្ថែមនៃនាមកិត្តិយសដូចជា ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់ឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល តំណាងរាស្រ្ត ឬមន្ត្រីទូត។ ពាក្យ ឯកឧត្តម ប្រើសម្រាប់បុរស ចំណែក លោកជំទាវ ប្រើសម្រាប់ស្ត្រី ងារទាំងនេះបង្ហាញពីការទទួលស្គាល់ឋានៈ និងមុខតំណែងសំខាន់របស់ពួកគេ ឧទាហរណ៍ យើងខ្ញុំសូមឯកឧត្តមអញ្ជើញជាអធិបតី។ អ្នកឧកញ៉ា ឧកញ៉ា ជាគោរមងារដែលព្រះមហាក្សត្រប្រទានដល់សប្បុរសជន ឬអ្នកជំនួញធំៗ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។ អ្នកឧកញ៉ា មានឋានៈខ្ពស់ជាង ឧកញ៉ា ងារនេះបង្ហាញពីកិត្តិយស និងការកោតសរសើរចំពោះគុណបំណាច់របស់ពួកគេ។ ឧទាហរណ៍ អ្នកឧកញ៉ាបានបរិច្ចាគថវិកាជាច្រើនសម្រាប់សាងសង់មន្ទីរពេទ្យ។ អ្នកអង្គម្ចាស់ ព្រះអង្គម្ចាស់ សម្រាប់ព្រះរាជវង្សានុវង្សដែលមិនមែនជាព្រះមហាក្សត្រ។ ងារទាំងនេះបង្ហាញពីការគោរពចំពោះខ្សែលោហិតរាជវង្ស ឧទាហរណ៍ អ្នកអង្គម្ចាស់បានយាងមកដល់ហើយ។ ពាក្យ លោកតា លោកយាយ ជីតា ជីដូន ប្រើសម្រាប់ហៅអ្នកមានវ័យចំណាស់ខ្លាំង ជាពិសេសអ្នកដែលយើងមិនមែនជាសាច់ញាតិផ្ទាល់។ ពាក្យទាំងនេះបង្ហាញពីការគោរពចំពោះវ័យ និងបទពិសោធន៍ជីវិតរបស់ពួកគាត់ ឧទាហរណ៍ សូមលោកតាមានសុខភាពល្អ។ ការយល់ដឹង និងការប្រើប្រាស់នាមកិត្តិយសបានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ទំនាក់ទំនងរបស់ខ្មែរ។ វាជួយរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការគោរពគ្នាទៅវិញទៅមក ដែលជាតម្លៃស្នូលនៃសង្គមជាតិ។ ពាក្យកិត្តិយសដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់របៀបទំនាក់ទំនងរបស់ជនជាតិខ្មែរ ដោយឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ។ នៅក្នុងវប្បធម៌ខ្មែរ ការប្រើប្រាស់ពាក្យកិត្តិយស គឺជាទម្លាប់ដ៏ទូលំទូលាយបំផុតក្នុងការទំនាក់ទំនងប្រចាំថ្ងៃ។ វាលើសពីការគ្រាន់តែនិយាយស្តី ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការគោរព ការគួរសម និងការចេះដឹងរបស់បុគ្គលម្នាក់ៗ។ ការប្រើពាក្យកិត្តិយសបង្ហាញថាអ្នកយល់ដឹងពីឋានៈសង្គមរបស់អ្នកដទៃ មិនថាជាវ័យ មុខតំណែង ឬទំនាក់ទំនងផ្ទាល់ខ្លួននោះទេ។ វាគឺជាសញ្ញាមួយដែលបង្ហាញពីការបណ្តុះបណ្តាល និងការយល់ដឹងអំពីតម្លៃវប្បធម៌។ ផ្ទុយទៅវិញ ការមិនប្រើពាក្យកិត្តិយស នៅពេលដែលគួរប្រើ អាចត្រូវបានចាត់ទុកថាមិនសមរម្យ មិនគួរសម ឬជាសញ្ញាបញ្ជាក់ថាបុគ្គលនោះមិនបានទទួលការអប់រំត្រឹមត្រូវតាមប្រពៃណីខ្មែរ។ ដូច្នេះ ការប្រើប្រាស់ពាក្យកិត្តិយសបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អ និងបង្ហាញពីការគោរពនៅក្នុងសង្គមខ្មែរ។ ពាក្យកិត្តិយសដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកំណត់កម្រិតនៃទំនាក់ទំនងរវាងបុគ្គលពីរនាក់ក្នុងសង្គមខ្មែរ។ តាមរយៈការជ្រើសរើសពាក្យកិត្តិយស អ្នកនិយាយអាចបញ្ជាក់បានថាតើទំនាក់ទំនងនោះមានលក្ខណៈផ្លូវការ ឬក្រៅផ្លូវការ ដោយផ្អែកលើកត្តាជាច្រើនដូចជា អាយុ ឋានៈ និងទំនាក់ទំនងផ្ទាល់ខ្លួន។ អាយុ ជាទូទៅ យើងប្រើពាក្យកិត្តិយសខ្ពស់ជាងសម្រាប់អ្នកដែលមានវ័យចំណាស់ជាងយើង។ ឋានៈសំដៅលើ បុគ្គលដែលមានឋានៈខ្ពស់ជាងដូចជាមន្ត្រីរាជការ គ្រូបង្រៀន ឬអ្នកដឹកនាំ តែងត្រូវបានគេប្រើពាក្យកិត្តិយសសមរម្យ។ ទំនាក់ទំនងផ្ទាល់ខ្លួនសំដៅលើ សាច់ញាតិ មិត្តភក្តិ ឬទើបតែស្គាល់គ្នា ក៏ជះឥទ្ធិពលដល់ការជ្រើសរើសពាក្យកិត្តិយសដែរ។ ឧទាហរណ៍ជាក់ស្តែង ការប្រើពាក្យ លោក ទៅកាន់នរណាម្នាក់បង្ហាញពីភាពផ្លូវការ និងការគោរព ដោយសារតែពួកគេអាចមានវ័យ ឬឋានៈខ្ពស់ជាងយើង ឬយើងទើបតែស្គាល់។ ផ្ទុយទៅវិញ ការប្រើពាក្យ បង បង្ហាញពីភាពស្និទ្ធស្នាលជាង ហើយជារឿយៗត្រូវបានប្រើសម្រាប់អ្នកដែលមានវ័យចាស់ជាងបន្តិច ឬអ្នកដែលយើងមានទំនាក់ទំនងជិតស្និទ្ធ។ ដូច្នេះ ពាក្យកិត្តិយសមិនត្រឹមតែជាការគោរពប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាសញ្ញាមួយដែលជួយបញ្ជាក់ពីឋានៈ និងប្រភេទនៃទំនាក់ទំនងសង្គមរវាងបុគ្គលម្នាក់ៗផងដែរ។ ពាក្យកិត្តិយសនៅក្នុងភាសាខ្មែរគឺលើសពីការគ្រាន់តែជាទម្រង់វេយ្យាករណ៍។ វាជាមូលដ្ឋានគ្រឹះមួយដែលជួយទ្រទ្រង់ និងលើកតម្កើងតម្លៃសង្គមសំខាន់ៗជាច្រើននៅក្នុងសង្គមខ្មែរ។ ការប្រើប្រាស់ពាក្យកិត្តិយសបានបង្រួបបង្រួមការគោរពចាស់ទុំយ៉ាងរឹងមាំទៅក្នុងទំនាក់ទំនងប្រចាំថ្ងៃ។ នៅក្នុងសង្គមខ្មែរ ការគោរពអ្នកមានវ័យចំណាស់ និងអ្នកមានគុណ ដូចជាឪពុកម្តាយ ជីដូនជីតា គ្រូបង្រៀន ឬព្រះសង្ឃ គឺជាកាតព្វកិច្ចសីលធម៌ដ៏សំខាន់។ ពាក្យកិត្តិយសដូចជា លោក លោកយាយ លោកតា អ្នកគ្រូ ព្រះតេជគុណ ជាដើម គឺជាមធ្យោបាយផ្ទាល់ដើម្បីបង្ហាញការគោរពនេះ។ ការមិនប្រើពាក្យទាំងនេះអាចត្រូវបានចាត់ទុកថាជាអំពើមិនសមរម្យ និងខ្វះការអប់រំ។ អ្នកដែលប្រើប្រាស់ពាក្យកិត្តិយសបានត្រឹមត្រូវ ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានការចេះដឹង និងមានសុជីវធម៌។ វាបង្ហាញថាបុគ្គលនោះបានទទួលការបណ្តុះបណ្តាល និងយល់ដឹងពីប្រព័ន្ធតម្លៃ របៀបរស់នៅរបស់សង្គមខ្មែរ។ ដូច្នេះ ការប្រើពាក្យកិត្តិយសបានល្អ មិនត្រឹមតែជាការគោរពអ្នកដទៃប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់តម្លៃផ្ទាល់ខ្លួនក្នុងសង្គមផងដែរ។ នៅពេលដែលមនុស្សគ្រប់រូបមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសម្តីដោយការគោរពគ្នាទៅវិញទៅមក វានាំឱ្យមានបរិយាកាសនៃការទំនាក់ទំនងដែលមានភាពរលូន និងកាត់បន្ថយភាពតានតឹង។ ការប្រើប្រាស់ពាក្យកិត្តិយសជួយរក្សាបាននូវសុខដុមរមណីយកម្មក្នុងសង្គម។ ដោយបង្កើតបាននូវអារម្មណ៍នៃការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កាត់បន្ថយជម្លោះ និងលើកកម្ពស់សាមគ្គីភាព។ វាជួយឱ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដែលជាចំណែកមួយដ៏សំខាន់នៃការកសាងសង្គមប្រកបដោយសន្តិភាព។ ពាក្យកិត្តិយសមិនត្រឹមតែជាលក្ខណៈពិសេសនៃភាសាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសរសរស្តម្ភមួយដែលជួយរក្សា និងពង្រឹងនូវតម្លៃសង្គម សីលធម៌ និងរបៀបរៀបរយនៅក្នុងសង្គមខ្មែរដ៏រស់រវើក។ សម្រាប់ជនបរទេស ការរៀនភាសាខ្មែរគឺពិតជាមានភាពសប្បាយរីករាយ។ ប៉ុន្តែការស្ទាត់ជំនាញលើការប្រើប្រាស់ពាក្យកិត្តិយសអាចជាបញ្ហាប្រឈមដ៏ធំមួយ។ ប្រព័ន្ធពាក្យកិត្តិយសក្នុងភាសាខ្មែរមានលក្ខណៈស្មុគស្មាញ និងសម្បូរបែប ដែលទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងឋានានុក្រមសង្គម។ មូលហេតុនៃភាពស្មុគស្មាញ ព្រោះភាសាខ្មែរមានពាក្យកិត្តិយសជាច្រើនសម្រាប់កម្រិតការគោរពផ្សេងៗគ្នា។ ឧទាហរណ៍ ពាក្យ ញ៉ាំ អាចក្លាយជា ពិសា សោយ ឬ ឆាន់ អាស្រ័យលើអ្នកដែលធ្វើសកម្មភាព។ ការប្រើពាក្យកិត្តិយសខុស អាចធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាមិនត្រូវបានគោរព ឬអ្នកនិយាយមិនបានទទួលការអប់រំ។ ឧទាហរណ៍ ការនិយាយ ឯង ទៅកាន់អ្នកចាស់ទុំ គឺជារឿងមិនសមរម្យជាខ្លាំង។ ទោះបីជាមានភាពស្មុគស្មាញក៏ដោយ ការយល់ដឹង និងការប្រើប្រាស់ពាក្យកិត្តិយសឱ្យបានត្រឹមត្រូវគឺជាចំណុចចាំបាច់។ នេះមិនមែនត្រឹមតែដើម្បីអាចទំនាក់ទំនងបានល្អក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាគន្លឹះដើម្បីទទួលបានការគោរពត្រឡប់មកវិញពីជនជាតិខ្មែរផងដែរ។ ជនបរទេសដែលខិតខំរៀន និងប្រើប្រាស់ពាក្យកិត្តិយសខ្មែរ ត្រូវបានគេមើលឃើញថាជាអ្នកដែលគោរពវប្បធម៌ និងមានបំណងចង់ចុះសម្រុងជាមួយសង្គម។ ការស្ទាត់ជំនាញលើការប្រើប្រាស់ពាក្យកិត្តិយសក្នុងភាសាខ្មែរ គឺទាមទារការតាំងចិត្ត និងការអនុវត្តជាប់លាប់។ វិធីសាស្រ្តសំខាន់ៗដែលអ្នកអាចអនុវត្តបាន គឺ ការសង្កេត ការអនុវត្តន៍ ការសួរ និងការអត់ធ្មត់។ ដំបូងគឺចាប់ផ្ដើមដោយសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីរបៀបដែលជនជាតិដើមប្រើប្រាស់ពាក្យកិត្តិយសក្នុងស្ថានភាពផ្សេងៗគ្នា។ ឧទាហរណ៍ តើពួកគេនិយាយទៅកាន់អ្នកណាខ្លះ ដោយប្រើពាក្យអ្វី? តើពាក្យដែលប្រើខុសគ្នាយ៉ាងណា រវាងការនិយាយជាមួយមិត្តភក្ដិ គ្រូបង្រៀន ឬអ្នកចាស់ទុំ? បន្ទាប់មកការអនុវត្តន៍ គឺយើងកុំខ្លាចក្នុងការសាកល្បងនិយាយ ការរៀនភាសាថ្មីតែងមានកំហុសឆ្គង ហើយនេះគឺជាផ្នែកមួយនៃដំណើរការសិក្សា។ ព្យាយាមប្រើប្រាស់ពាក្យកិត្តិយសក្នុងជីវភាពប្រចាំថ្ងៃ ហើយរៀនពីកំហុសឆ្គងទាំងនោះ កំហុសគឺជាឱកាសមួយដើម្បីកែលម្អ។ បន្ទាប់មកទៀតការសួរនៅពេលអ្នកមិនច្បាស់ សូមសួរអ្នកនិយាយដើមឱ្យពន្យល់ពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យនីមួយៗ។ ជនជាតិខ្មែរភាគច្រើនមានភាពរួសរាយរាក់ទាក់ ហើយរីករាយនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីភាសា និងវប្បធម៌របស់ពួកគេ ការសួរបង្ហាញពីបំណងប្រាថ្នារបស់អ្នកក្នុងការរៀនសូត្រ។ វាត្រូវការពេលវេលា និងការអនុវត្តន៍ជាប់លាប់ ចូរមានភាពអត់ធ្មត់នឹងខ្លួនឯង ហើយបន្តអនុវត្តជានិច្ចនោះអ្នកនឹងទទួលបានលទ្ធផលល្អជាមិនខាន។ សរុបមក រាជសព្ទ និងពាក្យកិត្តិយស ដើរតួនាទីយ៉ាងសំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើទម្រង់ទំនាក់ទំនងខ្មែរ។ ភាសាទាំងនេះមិនត្រឹមតែជាលក្ខណៈពិសេសមួយនៃវេយ្យាករណ៍ប៉ុណ្ណោះទេ។ ប៉ុន្តែវាកំណត់នូវភាពផ្លូវការ កម្រិតនៃការគោរព និងឋានៈសង្គមយ៉ាងច្បាស់លាស់រវាងបុគ្គលម្នាក់ៗ។ ការប្រើប្រាស់រាជសព្ទបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងឥស្សរជនជាន់ខ្ពស់។ ខណៈដែលពាក្យកិត្តិយសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពប្រចាំថ្ងៃ។ ដើម្បីបង្ហាញការគួរសម ការចេះដឹង និងការគោរពចំពោះអ្នកមានវ័យចំណាស់ ឬអ្នកមានគុណ។ ភាសាទាំងពីរប្រភេទនេះបានបង្កើតនូវរបៀបរៀបរយសង្គមដ៏ជាក់លាក់ ដែលជួយរក្សាបាននូវសុខដុមរមណីយកម្ម និងកាត់បន្ថយជម្លោះ។ ជាការពិតណាស់ ការយល់ដឹង និងការប្រើប្រាស់ភាសាទាំងនេះឱ្យបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការរស់នៅ និងទំនាក់ទំនងក្នុងសង្គមខ្មែរប្រកបដោយសុខដុមរមណីយកម្ម។ សម្រាប់ជនបរទេស ការស្ទាត់ជំនាញលើទិដ្ឋភាពនេះ ទាមទារការអត់ធ្មត់ ការសង្កេត និងការអនុវត្តជាប់លាប់។ ដើម្បីអាចចូលរួមបានពេញលេញក្នុងវប្បធម៌ទំនាក់ទំនងខ្មែរដ៏សម្បូរបែបនេះ។